ការចិញ្ចឹមគោដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្មនៅកម្ពុជា ព្រោះវាជាប្រភពចំណូល និងជាកម្លាំងអូសទាញសម្រាប់ធ្វើស្រែចម្ការ។ ដើម្បីទទួលប្រយោជន៍ខ្ពស់ អ្នកចិញ្ចឹមត្រូវយល់ដឹងពីដំណើរការសំខាន់ៗមួយចំនួនដូចជា ការជ្រើសរើសពូជ ការរៀបចំទ្រុង និងកន្លែងចិញ្ចឹម ការផ្តល់ចំណី និងការថែទាំសុខភាពជាដើម។ ចំពោះការចិញ្ចឹមគោ អ្នកត្រូវជ្រើសរើសពូជគោដែលមានសុខភាពល្អ និងធន់នឹងអាកាសធាតុ។ សម្រាប់ប្រើប្រាស់ក្នុងការធ្វើស្រែចំការ ឬយកសាច់ គេនិយមចិញ្ចឹមពូជគោក្នុងស្រុក ឬពូជគោកាត់។ ចំពោះការរៀបចំទ្រុង និងកន្លែងចិញ្ចឹម គឺអ្នកចិញ្ចឹមគោត្រូវរៀបចំទ្រុងគោឲ្យបានភាពស្អាត មានខ្យល់ចេញចូលល្អ និងមានកន្លែងដាក់ចំណី។ ទ្រុងគោគឺត្រូវធ្វើទៅតាមចំនួនគោដែលយើងចិញ្ចឹម ហើយទ្រុងគោត្រូវមានដំបូលដើម្បីការពារគោពីកម្ដៅថ្ងៃ និងភ្លៀង ព្រមទាំងមានសំណាញនៅជុំវិញទ្រង់គោផងដែរ។ ចំណីសំខាន់ៗសម្រាប់គោមានដូចជា ស្មៅស្រស់ ចំបើង ពោត និងកន្ទក់ជាដើម។ រីឯការថែទាំសុខភាពគោ គឺត្រូវផ្តល់វ៉ាក់សាំងការពារជំងឺជាប្រចាំ ហើយវាជារឿងចាំបាច់បំផុត។ អ្នកត្រូវតាមដានសុខភាពគោជាប្រចាំ ហើយប្រសិនបើមានគោឈឺ ត្រូវយកវាចេញពីហ្វូងដើម្បីចៀសវាងការឆ្លងរាលដាល។ ការយកចិត្តទុកដាក់លើដំណើរការទាំងនេះនឹងជួយឱ្យអ្នកទទួលបានទិន្នផលខ្ពស់ និងរក្សាបាននូវសុខភាពគោល្អ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាការសង្កេតទូទៅ ខេត្តដែលមានប្រជាជនចិញ្ចឹមគោច្រើនជាងគេនៅកម្ពុជាគឺ ខេត្តកំពង់ចាម កំពង់ស្ពឺ តាកែវ និងព្រៃវែង។ មូលហេតុដែលខេត្តទាំងនេះមានការចិញ្ចឹមគោច្រើន គឺដោយសារ លក្ខខណ្ឌភូមិសាស្ត្រ ប្រភពទឹក និងប្រពៃណីកសិកម្ម។ ខេត្តទាំងនេះស្ថិតនៅក្នុងតំបន់វាលទំនាបកណ្តាល ដែលមានវាលស្រែ និងវាលស្មៅធំទូលាយ។ តំបន់ទាំងនេះក៏នៅក្បែរទន្លេ និងមានបណ្តាញប្រឡាយទឹកល្អ ដែលធ្វើឲ្យងាយស្រួលក្នុងការរកប្រភពទឹក និងចំណីសម្រាប់គោផងដែរ។ បន្ថែមពីនេះប្រជាជននៅខេត្តទាំងនេះមានប្រពៃណីកសិកម្មយូរលង់ ដែលធ្វើឱ្យពួកគាត់មានបទពិសោធន៍ច្រើនក្នុងការចិញ្ចឹមគោ។ ការចិញ្ចឹមគោនៅកម្ពុជា ភាគច្រើនគឺសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ហើយមិនទាន់មានការនាំចេញជាផ្លូវការនៅឡើយទេ។ កសិករអាចលក់គោទៅឲ្យឈ្មួញកណ្ដាលដែលជាអ្នកប្រមូលទិញគោរស់ ដើម្បីលក់បន្តទៅកាន់ទីផ្សារធំៗ។ ចំពោះសាច់គោ ក៏ត្រូវបានលក់ដូរយ៉ាងទូលំទូលាយនៅតាមផ្សារនានាទូទាំងប្រទេសផងដែរ។ បើទោះបីជាសក្តានុពលនៃការចិញ្ចឹមគោនៅកម្ពុជាមានខ្ពស់ក៏ដោយ ក៏ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅមានកម្រិត ឬមិនទាន់មានជាផ្លូវការនៅឡើយទេ។ ហើយការផ្គត់ផ្គង់ភាគច្រើនគឺសម្រាប់តែទីផ្សារក្នុងស្រុកប៉ុណ្ណោះ។ ការដែលមិនទាន់មានការនាំចេញ គឺដោយសារតែកម្ពុជាត្រូវបំពេញតាមលក្ខខណ្ឌស្តង់ដារអន្តរជាតិ ដូចជាគុណភាពសាច់ និងការគ្រប់គ្រងជម្ងឺជាដើម។ ការចិញ្ចឹមគោនៅកម្ពុជាអាចធ្វើទៅបាន គ្រប់រដូវកាល ព្រោះគោមិនដូចដំណាំកសិកម្មដែលពឹងផ្អែកលើរដូវកាលណាមួយនោះទេ។ ហើយកសិករអាចចាប់ផ្តើមចិញ្ចឹមនៅពេលណាដែលពួកគេមានលទ្ធភាព និងធនធានគ្រប់គ្រាន់។ សរុបមក ការចិញ្ចឹមគោនៅកម្ពុជាជាមុខរបរដែលមានសក្តានុពលខ្ពស់ ហើយនៅតែដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់ជីវភាពកសិករខ្មែរ។